ទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងតែបើកចំហរយ៉ាងទូលំទូលាយសម្រាប់យុវជនជំនាន់ក្រោយដែលមានសមត្ថភាពពិតប្រាកដ។ សេដ្ឋកិច្ចឌីជីថលដែលកំពុងរីកដុះដាលបានធ្វើឱ្យតម្រូវការផ្នែកបច្ចេកវិទ្យាក្លាយជាអាទិភាពខ្ពស់បំផុតសម្រាប់ក្រុមហ៊ុនធំៗក្នុងស្រុក។ យុវជនដែលមានជំនាញសរសេរកូដកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់និយោជកក្នុងវិស័យបង្កើតកម្មវិធីទូរស័ព្ទដៃទំនើបៗ។ ជំនាញរចនាផ្នែកក្រាហ្វិកនិងបទពិសោធន៍អ្នកប្រើប្រាស់ ជួយឱ្យផលិតផលឌីជីថលកាន់តែមានភាពទាក់ទាញដល់អតិថិជនប្រើប្រាស់ប្រចាំថ្ងៃ។ ការវិភាគទិន្នន័យបានក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់ជួយដល់ម្ចាស់អាជីវកម្មក្នុងការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ បណ្តាញសង្គមដែលយើងប្រើប្រាស់រាល់ថ្ងៃ គឺជាទីកន្លែងផ្តល់ការងារថ្មីៗដូចជាអ្នកគ្រប់គ្រងមាតិកានិងអ្នករៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយ។ ស្ទើរតែគ្រប់ស្ថាប័នទាំងអស់នាពេលបច្ចុប្បន្នសុទ្ធតែត្រូវការអ្នកបច្ចេកទេស ដើម្បីថែទាំប្រព័ន្ធកុំព្យូទ័រនិងបណ្តាញអ៊ីនធឺណិតឱ្យដំណើរការបានល្អ។ ការយល់ដឹងអំពីប្រព័ន្ធបញ្ញាសិប្បនិម្មិតនឹងជួយឱ្យយុវជនអាចបង្កើនល្បឿននៃការបំពេញការងារបានយ៉ាងរហ័សនិងមានភាពច្នៃប្រឌិត។ ពិភពលោកកំពុងផ្លាស់ប្តូរទៅរកការប្រើប្រាស់បច្ចេកវិទ្យាខ្លាំងក្លា ដែលទាមទារឱ្យយុវជនខ្មែរត្រូវតែបង្កើនសមត្ថភាពផ្នែកនេះជាចាំបាច់។ ឱកាសមាសសម្រាប់អ្នកដែលចូលចិត្តស្រាវជ្រាវ គឺការក្លាយជាអ្នកជំនាញផ្នែកសន្តិសុខប្រព័ន្ធព័ត៌មានដើម្បីការពារទិន្នន័យសំខាន់ៗ។ ក្រុមហ៊ុនបច្ចេកវិទ្យាបង្កើតថ្មីជាច្រើនកំពុងស្វែងរកយុវជនដែលមានមហិច្ឆតា និងចង់បង្កើតអ្វីដែលថ្មីសម្រាប់បម្រើសង្គមជាតិយើង។ ជំនាញផ្នែកឌីជីថលមិនត្រឹមតែផ្តល់ប្រាក់ចំណូលខ្ពស់ប៉ុណ្ណោះទេតែថែមទាំងផ្តល់ភាពងាយស្រួលក្នុងការបំពេញការងារពីគ្រប់ទីកន្លែងផងដែរ។ យុវជនដែលចេះប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាបានស្ទាត់ជំនាញនឹងមានប្រៀបជាងអ្នកដទៃក្នុងការដាក់ពាក្យស្នើសុំចូលបម្រើការងារ។ ការរៀនសូត្រពីរបៀបគ្រប់គ្រងវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនឹងជួយឱ្យយុវជនដើរទាន់សកលភាវូបនីយកម្មនាសម័យនេះ។ វិស័យព័ត៌មានវិទ្យានៅកម្ពុជានឹងបន្តរីកចម្រើនឥតឈប់ឈរដែលបង្កើតបានជាចរន្តការងារយ៉ាងសន្ធឹកសន្ធាប់សម្រាប់ធនធានមនុស្សថ្មីៗ។ ការច្នៃប្រឌិតមាតិកាវីដេអូសម្រាប់ផ្សព្វផ្សាយលើបណ្តាញសង្គម គឺជាការងារមួយដែលកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមយុវវ័យ។ និយោជកតែងតែផ្តល់តម្លៃខ្ពស់ចំពោះយុត្តិជនដែលតែងតែតាមដានបច្ចេកវិទ្យាថ្មីៗ និងចេះយកមកអនុវត្តក្នុងកន្លែងការងារជាក់ស្តែង។ ប្រព័ន្ធសម្រាប់ផ្ទុកទិន្នន័យបានក្លាយជាផ្នែកមួយមិនអាចខ្វះបាន ដែលតម្រូវឱ្យមានអ្នកជំនាញគ្រប់គ្រងដែលមានចំណេះដឹងពិតប្រាកដ។ យុវជនគួរតែចាប់យកឱកាសសិក្សាវគ្គខ្លីៗបន្ថែមលើផ្នែកឌីជីថល ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ការងារក្នុងវិស័យនេះទាមទារឱ្យមានការអត់ធ្មត់ខ្ពស់ និងការរៀនសូត្រអ្វីដែលថ្មីជារៀងរាល់ថ្ងៃដើម្បីកុំឱ្យដើរថយក្រោយពីគេ។ ភាពជោគជ័យក្នុងអាជីពផ្នែកព័ត៌មានវិទ្យា គឺអាស្រ័យលើការខិតខំប្រឹងប្រែងរៀនសូត្រនិងការអនុវត្តផ្ទាល់លើគម្រោងផ្សេងៗ។ ប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជាកំពុងវិវត្តខ្លួនយ៉ាងលឿនតាមរយៈការដាក់ឱ្យប្រើប្រាស់កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទដៃដ៏ទំនើប។ ធនាគារនានាកំពុងពង្រីកសេវាកម្មរបស់ខ្លួនដល់ជនបទដែលបង្កើតឱ្យមានតម្រូវការបុគ្គលិកផ្នែកលក់និងផ្តល់ប្រឹក្សាកម្ចីកាន់តែច្រើន។ យុវជនដែលមានចំណេះដឹងផ្នែកគណនេយ្យ និងហិរញ្ញវត្ថុនឹងមានឱកាសខ្ពស់ក្នុងការទទួលបានការងារដែលមានស្ថិរភាពយូរអង្វែង។ សុវត្ថិភាពសាយប័រក្នុងវិស័យធនាគារ គឺជាចំណុចស្នូលដែលត្រូវការអ្នកបច្ចេកទេសពូកែៗមកជួយទប់ស្កាត់ការវាយប្រហារផ្សេងៗ។ ការយល់ដឹងអំពីច្បាប់ហិរញ្ញវត្ថុនិងបទបញ្ញត្តិរបស់ធនាគារជាតិ ជួយឱ្យបុគ្គលិកបំពេញភារកិច្ចបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស។ វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុបានផ្តល់ឱកាសឱ្យយុវជនច្នៃប្រឌិតនូវវិធីសាស្ត្រទូទាត់ប្រាក់ដែលងាយស្រួលនិងមានសុវត្ថិភាពបំផុត។ ការប្រកួតប្រជែងរវាងគ្រឹះស្ថានហិរញ្ញវត្ថុបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់យុវជនដែលមានសមត្ថភាពនិងភាពស្មោះត្រង់។ យុវជនគួរតែពង្រឹងជំនាញផ្នែកទំនាក់ទំនងដើម្បីអាចពន្យល់ពីសេវាកម្មធនាគារទៅកាន់អតិថិជនឱ្យបានច្បាស់លាស់និងស៊ីជម្រៅ។ ការវិនិយោគលើចំណេះដឹងផ្នែកទីផ្សារហិរញ្ញវត្ថុនឹងជួយឱ្យយុវជនអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកវិសាលភាពក្រុមហ៊ុន។ ធនាគារឌីជីថលកំពុងត្រូវការអ្នកជំនាញផ្នែកសេវាអតិថិជនដែលអាចដោះស្រាយបញ្ហាតាមប្រព័ន្ធអនឡាញបានយ៉ាងរហ័សទាន់ចិត្ត។ ជំនាញវិភាគហានិភ័យហិរញ្ញវត្ថុ គឺជាតម្រូវការចាំបាច់សម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុដែលកំពុងប្រតិបត្តិការក្នុងប្រទេសយើង។ យុវជនដែលចេះភាសាបរទេសនឹងមានឱកាសកាន់តែច្រើនក្នុងការធ្វើការជាមួយធនាគារអន្តរជាតិដែលមកវិនិយោគនៅកម្ពុជា។ ការយល់ដឹងពីប្រព័ន្ធប្លុកឆេនអាចជាជំនាញពិសេសមួយដែលធ្វើឱ្យយុវជនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់វិស័យហិរញ្ញវត្ថុនាពេលអនាគត។ ស្មារតីទទួលខុសត្រូវនិងភាពហ្មត់ចត់ក្នុងការងារ គឺជាលក្ខខណ្ឌសំខាន់ដែលនិយោជកក្នុងវិស័យធនាគារតែងតែស្វែងរកជានិច្ច។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ គឺជាជំនាញដែលយុវជនគួរតែយកចិត្តទុកដាក់រៀនសូត្រ។ វិស័យហិរញ្ញវត្ថុមិនត្រឹមតែផ្តល់ប្រាក់បៀវត្សរ៍សមរម្យប៉ុណ្ណោះទេថែមទាំងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៀតដល់បុគ្គលិក។ យុវជនដែលមានទេពកោសល្យផ្នែកលក់នឹងអាចស្វែងរកចំណូលបានយ៉ាងច្រើនតាមរយៈការលក់ផលិតផលធានារ៉ាប់រងនិងសេវាកម្មផ្សេងៗ។ ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអតិថិជនបានស្ទាត់ជំនាញនឹងជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់បុគ្គលិកធនាគារយ៉ាងខ្លាំង។ សេដ្ឋកិច្ចកម្ពុជាដែលកំពុងលូតលាស់នឹងធ្វើឱ្យវិស័យហិរញ្ញវត្ថុកាន់តែរឹងមាំ និងផ្តល់ការងារកាន់តែច្រើនដល់យុវជនជំនាន់ក្រោយ។ ការបណ្តុះបណ្តាលខ្លួនឯងឱ្យក្លាយជាអ្នកជំនាញហិរញ្ញវត្ថុ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់អនាគតដ៏ភ្លឺស្វាងនិងរឹងមាំ។ វិស័យទេសចរណ៍និងបដិសណ្ឋារកិច្ចនៅតែជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់ដែលផ្តល់ឱកាសការងារយ៉ាងច្រើនដល់យុវជនខ្មែរ។ ការងើបឡើងវិញនៃភ្ញៀវទេសចរអន្តរជាតិបានធ្វើឱ្យតម្រូវការមគ្គុទ្ទេសក៍ទេសចរណ៍ដែលមានចំណេះដឹងជ្រៅជ្រះកើនឡើងវិញ។ សណ្ឋាគារនិងរីសតលំដាប់ខ្ពស់កំពុងស្វែងរកបុគ្គលិក ដែលមានជំនាញបដិសណ្ឋារកិច្ចនិងអាចនិយាយបានច្រើនភាសាយ៉ាងស្ទាត់ជំនាញ។ យុវជនដែលមានគំនិតច្នៃប្រឌិតអាចបង្កើតកម្មវិធីទេសចរណ៍បែបធម្មជាតិដែលផ្តល់បទពិសោធន៍ថ្មីៗដល់អ្នកដើរកម្សាន្ត។ ការគ្រប់គ្រងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈទាមទារឱ្យមានភាពអត់ធ្មត់ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះតម្រូវការអតិថិជន។ ជំនាញទំនាក់ទំនងអន្តរបុគ្គល គឺជាសោរដ៏សំខាន់សម្រាប់ជោគជ័យក្នុងអាជីពការងារដែលទាក់ទងនឹងការបម្រើសេវាកម្ម។ ទេសចរណ៍បែបបទពិសោធន៍កំពុងពេញនិយមដែលតម្រូវឱ្យយុវជនត្រូវមានការយល់ដឹងច្បាស់លាស់ពីវប្បធម៌និងប្រពៃណីខ្មែរ។ ការរៀបចំកម្មវិធីកម្សាន្តនិងព្រឹត្តិការណ៍ផ្សេងៗ គឺជាឱកាសដ៏ល្អសម្រាប់យុវជនដែលចូលចិត្តភាពសប្បាយរីករាយនិងការងារជាក្រុម។ យុវជនគួរតែពង្រឹងសមត្ថភាពផ្នែកភាសាអង់គ្លេស និងចិន ដើម្បីអាចប្រកួតប្រជែងក្នុងទីផ្សារការងារទេសចរណ៍នាពេលបច្ចុប្បន្ន។ ការងារនៅក្នុងផ្នែកបដិសណ្ឋារកិច្ចផ្តល់នូវបទពិសោធន៍ល្អៗក្នុងការជួបជាមួយមនុស្សមកពីគ្រប់ទិសទីជុំវិញពិភពលោក។ មគ្គុទ្ទេសក៍ទេសចរណ៍ជំនាន់ថ្មីគួរតែប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍ឱ្យកាន់តែមានភាពល្បីល្បាញ។ ការយល់ដឹងពីចិត្តសាស្ត្រអតិថិជននឹងជួយឱ្យបុគ្គលិកផ្នែកសេវាកម្មអាចផ្តល់នូវការស្វាគមន៍ប្រកបដោយភាពកក់ក្តៅបំផុត។ វិស័យនេះក៏ផ្តល់ឱកាសឱ្យយុវជនអាចធ្វើដំណើរទៅកាន់ទីកន្លែងស្អាតៗជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។ ការគ្រប់គ្រងស្ថាប័នទេសចរណ៍ឱ្យមាននិរន្តរភាព គឺជាប្រធានបទថ្មីដែលយុវជនគួរតែសិក្សានិងយកមកអនុវត្តឱ្យបានច្បាស់លាស់។ យុវជនដែលមានជំនាញធ្វើម្ហូបអាចក្លាយជាចុងភៅដ៏ល្បីល្បាញដែលអាចបង្ហាញមុខម្ហូបខ្មែរទៅកាន់ឆាកអន្តរជាតិបានយ៉ាងមោទនៈ។ ភាពញញឹមរាក់ទាក់និងចរិតលក្ខណៈទន់ភ្លន់ គឺជាចំណុចខ្លាំងរបស់យុវជនខ្មែរក្នុងការបំពេញការងារផ្នែកបដិសណ្ឋារកិច្ច។ ការវិនិយោគលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នឹងជួយឱ្យយុវជនមានមូលដ្ឋានគ្រឹះរឹងមាំក្នុងអាជីពរបស់ខ្លួន។ សហគមន៍ទេសចរណ៍តាមជនបទកំពុងត្រូវការយុវជនដែលមានចំណេះដឹងមកជួយរៀបចំ និងគ្រប់គ្រងឱ្យមានសណ្តាប់ធ្នាប់ល្អ។ ការងារផ្នែកលក់និងទីផ្សារទេសចរណ៍តម្រូវឱ្យមានការច្នៃប្រឌិតខ្ពស់ក្នុងការទាក់ទាញភ្ញៀចឱ្យមកទស្សនាប្រទេសកម្ពុជា។ យុវជនដែលស្រឡាញ់វិស័យនេះគួរតែប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាអ្នកជំនាញដែលទទួលបានការគោរពនិងមានតម្លៃខ្ពស់។ ការផ្លាស់ប្តូរពីរោងចក្រកាត់ដេរទៅជារោងចក្រផលិតគ្រឿងអេឡិចត្រូនិចបានបើកទំព័រថ្មីនៃឱកាសការងារបច្ចេកទេស។ យុវជនដែលមានជំនាញផ្នែកវិស្វកម្មគ្រឿងម៉ាស៊ីននឹងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ខ្សែសង្វាក់ផលិតកម្មទំនើប។ ការតម្លើងគ្រឿងបង្គុំរថយន្តនៅក្នុងប្រទេសកម្ពុជាត្រូវការកម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់និងមានវិន័យខ្ពស់។ វិស័យផលិតកម្មបែបទំនើបទាមទារឱ្យយុវជនមានចំណេះដឹងផ្នែកប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការបញ្ជាម៉ាស៊ីនឆ្លាតវៃ។ ការសិក្សានៅតាមសាលាវិជ្ជាជីវៈនឹងផ្តល់នូវជំនាញពិតប្រាកដដែលទីផ្សារការងារក្នុងវិស័យឧស្សាហកម្មកំពុងត្រូវការ។ យុវជនដែលមានសមត្ថភាពផ្នែកអគ្គិសនីនិងអេឡិចត្រូនិចនឹងមិនពិបាកក្នុងការស្វែងរកការងារដែលមានចំណូលខ្ពស់ឡើយ។ ការគ្រប់គ្រងគុណភាពផលិតផល គឺជាតួនាទីដ៏សំខាន់ដើម្បីធានាថាទំនិញដែលផលិតនៅកម្ពុជាមានស្តង់ដារអន្តរជាតិ។ ខ្សែសង្វាក់ផលិតកម្មនាសម័យបច្ចុប្បន្នត្រូវការអ្នកគ្រប់គ្រងដែលមានសមត្ថភាពរៀបចំផែនការការងារឱ្យមានប្រសិទ្ធភាព។ យុវជនគួរតែចាប់អារម្មណ៍លើការរៀនជំនាញបច្ចេកទេស ព្រោះវាជាតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ការយល់ដឹងពីសុវត្ថិភាពការងារក្នុងរោងចក្រ គឺជាចំណេះដឹងមូលដ្ឋានដែលបុគ្គលិកគ្រប់រូបត្រូវតែយល់ដឹងនិងអនុវត្ត។ ឧស្សាហកម្មកែច្នៃកសិផលក៏កំពុងរីកចម្រើនដែលផ្តល់ឱកាសឱ្យយុវជនអាចចូលរួមក្នុងដំណើរការផលិតចំណីអាហារ។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងស្ដុកទំនិញជួយឱ្យដំណើរការផលិតកម្មកាន់តែមានភាពរលូននិងរហ័ស។ យុវជនដែលមានភាពហ្មត់ចត់និងយកចិត្តទុកដាក់នឹងអាចក្លាយជាអ្នកបច្ចេកទេសដ៏ពូកែក្នុងវិស័យផលិតគ្រឿងបន្លាស់។ ការងារក្នុងរោងចក្រទំនើបផ្តល់នូវបរិយាកាសការងារដែលល្អ និងមានការការពារសិទ្ធិបុគ្គលិកបានយ៉ាងត្រឹមត្រូវបំផុត។ យុវជនគួរតែមានឆន្ទៈក្នុងការរៀនសូត្រពីអ្នកជំនាញបរទេសដែលមកតម្លើងម៉ាស៊ីនថ្មីៗនៅក្នុងរោងចក្ររបស់ខ្លួន។ ការអភិវឌ្ឍជំនាញទន់ដូចជាការធ្វើការងារជាក្រុមនឹងជួយឱ្យបុគ្គលិកបច្ចេកទេសអាចសហការគ្នាបានយ៉ាងល្អប្រសើរ។ រដ្ឋាភិបាលកំពុងជំរុញការបណ្តុះបណ្តាលបច្ចេកទេស ដើម្បីត្រៀមខ្លួនសម្រាប់បដិវត្តឧស្សាហកម្មទីបួនដែលកំពុងឈានមកដល់។ យុវជនដែលបញ្ចប់ការសិក្សាផ្នែកបច្ចេកទេសនឹងក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់សេដ្ឋកិច្ចកម្ពុជានាពេលអនាគត។ ការបន្តពង្រឹងសមត្ថភាពលើការប្រើប្រាស់កម្មវិធីកុំព្យូទ័រសម្រាប់បញ្ជាម៉ាស៊ីន គឺជាគុណសម្បត្តិបន្ថែមដ៏អស្ចារ្យ។ យុវជនគ្រប់រូបគួរតែមានមោទនភាពក្នុងការចូលរួមចំណែកផលិតទំនិញដែលមានស្លាកសញ្ញាផលិតនៅប្រទេសកម្ពុជា។ ការបង្កើតអាជីវកម្មដោយខ្លួនឯងតាមរយៈប្រព័ន្ធអនឡាញបានក្លាយជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់យុវជនខ្មែរ។ វេទិកាផ្សព្វផ្សាយដូចជាទីកតុកបានក្លាយជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់យុវជនក្នុងការលក់ផលិតផលនិងសេវាកម្ម។ សហគ្រិនភាពទាមទារឱ្យមានភាពក្លាហានក្នុងការសម្រេចចិត្ត និងការច្នៃប្រឌិតដើម្បីបង្កើតភាពខុសប្លែកពីអ្នកដទៃ។ យុវជនដែលអាចបង្កើតមាតិកាទាក់ទាញនឹងមានឱកាសទទួលបានអ្នកគាំទ្រ និងអតិថិជនយ៉ាងច្រើនលើបណ្តាញសង្គម។ ការយល់ដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុខ្នាតតូច គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ភាពជោគជ័យនៃអាជីវកម្មបង្កើតថ្មី។ សេវាកម្មដឹកជញ្ជូនចុងក្រោយ គឺជាផ្នែកមួយដែលកំពុងរីកដុះដាលខ្លាំងដោយសារតែកំណើននៃការបញ្ជាទិញទំនិញតាមអនឡាញ។ យុវជនគួរតែស្វែងយល់ពីច្បាប់ពាណិជ្ជកម្មនិងការចុះបញ្ជីអាជីវកម្ម ដើម្បីឱ្យការរកស៊ីមានភាពស្របច្បាប់និងរឹងមាំ។ ការចេះប្រើប្រាស់ទីផ្សារឌីជីថលជួយឱ្យសហគ្រិនវ័យក្មេងអាចឈានទៅដល់អតិថិជនគោលដៅដោយចំណាយថវិកាតិច។ ការដោះស្រាយបញ្ហាឱ្យអតិថិជនតាមរយៈផលិតផលថ្មីៗ គឺជាគោលការណ៍សំខាន់ដែលនាំទៅរកភាពជោគជ័យយូរអង្វែង។ យុវជនដែលមានជំនាញចរចានឹងអាចស្វែងរកដៃគូសហការនិងប្រភពទំនិញ ដែលមានតម្លៃសមរម្យសម្រាប់អាជីវកម្មខ្លួន។ ភាពស្មោះត្រង់ចំពោះអតិថិជន គឺជាកត្តាសំខាន់បំផុតក្នុងការកសាងទំនុកចិត្តនិងកេរ្តិ៍ឈ្មោះល្បីសម្រាប់អាជីវកម្មអនឡាញ។ ការប្រើប្រាស់រូបភាពនិងវីដេអូដែលមានគុណភាពខ្ពស់ ជួយឱ្យផលិតផលកាន់តែមានភាពទាក់ទាញនិងគួរឱ្យចង់ទិញបំផុត។ យុវជនគួរតែចេះសង្កេតមើលតម្រូវការទីផ្សារនិងនិន្នាការថ្មីៗ ដើម្បីកុំឱ្យអាជីវកម្មរបស់ខ្លួនមានភាពស៊ាំញ៉ាំ។ ការរៀនសូត្រពីកំហុសនិងការមិនបោះបង់ចោលនូវក្តីស្រមៃ គឺជាគុណសម្បត្តិដ៏វិសេសវិសាលរបស់អ្នកដឹកនាំអាជីវកម្ម។ សហគ្រិនវ័យក្មេងអាចបង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នករកស៊ីដូចគ្នា ដើម្បីចែករំលែកបទពិសោធន៍និងចំណេះដឹង។ ការផ្តល់សេវាកម្មអតិថិជនប្រកបដោយភាពរូសរាយ ជួយឱ្យអាជីវកម្មខ្នាតតូចអាចរក្សាបាននូវអតិថិជនចាស់ៗបានយូរ។ យុវជនដែលមានជំនាញផ្នែកបច្ចេកទេសអាចបង្កើតសេវាកម្មជួសជុល ឬតម្លើងឧបករណ៍ផ្សេងៗតាមរយៈការផ្សព្វផ្សាយអនឡាញ។ ការចេះវិភាគទិន្នន័យនៃការលក់នឹងជួយឱ្យម្ចាស់អាជីវកម្មអាចរៀបចំស្តុកទំនិញបានត្រឹមត្រូវតាមរដូវកាលនីមួយៗ។ ពិភពនៃសហគ្រិនភាពបើកចំហរជានិច្ចសម្រាប់អ្នកដែលមានគំនិតច្នៃប្រឌិត និងហ៊ានសាកល្បងធ្វើអ្វីដែលថ្មីប្លែក។ យុវជនកម្ពុជាមានសក្តានុពលខ្ពស់ក្នុងការក្លាយជាសហគ្រិនជោគជ័យដែលជួយបង្កើតការងារដល់អ្នកដទៃជាច្រើនទៀត។ ក្រៅពីជំនាញរឹងដែលបានរៀបរាប់ខាងលើ ជំនាញទន់ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការរុញច្រានអាជីពឱ្យជោគជ័យ។ សមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈមនៅកន្លែងការងារជួយឱ្យយុវជនអាចកសាងភាពជឿជាក់ពីសំណាក់ថ្នាក់ដឹកនាំ។ ការធ្វើការងារជាក្រុមដោយមានការយោគយល់និងសហការគ្នា ជួយឱ្យគម្រោងនានាសម្រេចបានតាមគោលដៅដែលចង់បាន។ យុវជនគួរតែមានទម្លាប់រៀនសូត្រឥតឈប់ឈរ ដើម្បីដើរឱ្យទាន់ការប្រកួតប្រជែងនៅក្នុងទីផ្សារការងារដ៏តឹងតែងនេះ។ ភាពបត់បែនតាមកាលៈទេសៈនិងការចេះគ្រប់គ្រងពេលវេលា គឺជាគន្លឹះដែលធ្វើឱ្យការងារប្រចាំថ្ងៃមានប្រសិទ្ធភាពខ្ពស់។ ការគោរពវិន័យនិងការរក្សាវិជ្ជាជីវៈនឹងជួយឱ្យយុវជនមានឈ្មោះបោះសម្លេងល្អនៅក្នុងវិស័យដែលខ្លួនកំពុងប្រកបរបរ។ យុវជនដែលមានផែនការជីវិតច្បាស់លាស់នឹងអាចជ្រើសរើសផ្លូវដើរដែលត្រូវទៅតាមចំណង់ចំណូលចិត្តនិងសមត្ថភាព។ ការស្វែងរកអ្នកណែនាំដែលមានបទពិសោធន៍នឹងជួយឱ្យយុវជនទទួលបានដំបូន្មានល្អៗសម្រាប់ពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ។ សេចក្តីព្យាយាមនិងការខិតខំប្រឹងប្រែងនឹងមិនធ្វើឱ្យយុវជនខកបំណងឡើយនៅក្នុងការកសាងអនាគតដ៏រុងរឿងរបស់ខ្លួន។ ជោគជ័យក្នុងអាជីពការងារ គឺកើតចេញពីការរួមបញ្ចូលគ្នារវាងចំណេះដឹង ជំនាញ និងអាកប្បកិរិយាវិជ្ជមានជានិច្ច។ សរុបមកវិញ ការត្រៀមខ្លួនឱ្យបានរួចរាល់ទាំងចំណេះដឹង និងជំនាញបច្ចេកទេសនឹងជួយឱ្យយុវជនខ្មែរគ្រប់រូបទទួលបានជោគជ័យ។